ប្រទេសកម្ពុជា មានអ្នកនិពន្ធជាច្រើនដែលបានបន្សល់ទុកស្នាដៃ ដ៏មានតម្លៃសម្រាប់វិស័យអក្សរសិល្ប៍ជាតិជាច្រើនដល់អ្នកជំនាន់ក្រោយ។ អ្នកនិពន្ធទាំងនេះសុទ្ធតែជាឥស្សរជនដ៏សំខាន់ដែលបានបន្សល់ទុកនូវស្នាដៃអក្សរសិល្ប៍ដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ដូចជា លោកញ៉ុក ថែម លោកអ៊ឹម ថុក លោកនូ ហាច និងលោកឈឹម ស៊ុម ជាដើម ។ បើយើងនិយាយអំពីជីវប្រវត្តិរបស់អ្នកនិពន្ធខ្មែរវិញ ដូចជា លោក ញ៉ុក ថែម លោកបានកើតនៅឆ្នាំ ១៩០៣ ក្នុងខេត្តបាត់ដំបង។ លោកបានចាប់ផ្ដើមការសិក្សានៅក្នុងវត្ត ហើយបានបួសរៀនរហូតក្លាយជាអ្នកប្រាជ្ញដ៏ជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនា និងភាសាបាលី។ ជាមួយនឹងចំណេះដឹងដ៏ទូលំទូលាយ លោកបានបម្រើការជាគ្រូបង្រៀន និងជាមន្ត្រីរាជការនៅក្នុងសម័យនោះ។ លោកគឺជាអ្នកនិពន្ធដ៏សំខាន់ដែលបានបោះជំហានដំបូងក្នុងការផ្លាស់ប្ដូរទម្រង់អក្សរសិល្ប៍ខ្មែរពីបែបបុរាណ មកជាប្រលោមលោកបែបទំនើប។ ជីវិតរបស់លោកបានបញ្ចប់ទៅនៅឆ្នាំ ១៩៧៤ ដោយបន្សល់ទុកនូវស្នាដៃដ៏មានតម្លៃសម្រាប់អក្សរសិល្ប៍ជាតិ។ ចំណែកឯលោក អ៊ឹម ថុក វិញជាអ្នកនិពន្ធម្នាក់ដែលលេចធ្លោនៅក្នុងសម័យសង្គមរាស្ត្រនិយម ចាប់ពីទសវត្សរ៍ ១៩៥០-១៩៦០។ លោកបានចាប់ផ្ដើមអាជីពជាអ្នកនិពន្ធដោយមានប្រភពចេញពីប្រជាជនសាមញ្ញ ដែលធ្វើឲ្យស្នាដៃរបស់លោកមានភាពប្រាកដនិយម និងងាយស្រួលយល់។ ប្រលោមលោករបស់លោកភាគច្រើនបានឆ្លុះបញ្ចាំងពីជីវិតរស់នៅប្រចាំថ្ងៃ បញ្ហាសង្គម និងការតស៊ូរបស់ប្រជាជនទូទៅ។ លោកបានដើរតួនាទីជាអ្នកកត់ត្រានូវព្រឹត្តិការណ៍សង្គមតាមរយៈស្នាដៃអក្សរសិល្ប៍ ដែលបានបង្ហាញពីដំណើរជីវិតរបស់មនុស្សនៅសម័យកាលនោះ។ រីឯជីវប្រវត្តិរបស់លោក នូ ហាច វិញ លោកបានកើតនៅឆ្នាំ ១៩១៦ សម្រាប់ទីកន្លែងកំណើតមិនមានការបញ្ជាក់ច្បាស់នោះទេ។ លោកគឺជាអ្នកប្រាជ្ញផ្នែកអក្សរសិល្ប៍ និងទស្សនវិជ្ជាមួយរូបដែលបានទទួលការអប់រំនៅប្រទេសបារាំង។ ជាមួយនឹងចំណេះដឹងដ៏ខ្ពង់ខ្ពស់ លោកបានបម្រើការជាអ្នកអប់រំ និងជាមន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល។ លោកជាអ្នកនិពន្ធដែលមានទស្សនៈជ្រៅជ្រះ ហើយបានបន្សល់ទុកនូវស្នាដៃអក្សរសិល្ប៍បែបមនោសញ្ចេតនា និងទស្សនវិជ្ជា។ ជាអកុសល លោកបានបាត់ខ្លួនក្នុងរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៥ ដែលជាការបាត់បង់ដ៏ធំមួយសម្រាប់វិស័យអក្សរសិល្ប៍ខ្មែរ។ សម្រាប់ជីវប្រវត្តិរបស់អ្នកនិពន្ធខ្មែរល្បីឈ្មោះម្នាក់គឺលោក ឈឹម ស៊ុម ដែលលោក ជាអ្នកនិពន្ធដ៏មានប្រជាប្រិយភាពម្នាក់នៅមុនសម័យខ្មែរក្រហម។ លោកបាននិពន្ធប្រលោមលោកជាច្រើនដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអានដោយសារតែសាច់រឿងមានលក្ខណៈប្រាកដនិយម និងងាយស្រួលយល់។ ស្នាដៃរបស់លោកតែងតែនិយាយអំពីបញ្ហាក្នុងសង្គម ដូចជាគម្លាតរវាងអ្នកមាននិងអ្នកក្រ ហើយបានបង្ហាញពីការតស៊ូរបស់មនុស្សដើម្បីរស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយភាពអយុត្តិធម៌។ លោកជាអ្នកនិពន្ធម្នាក់ដែលបានបង្ហាញថា ប្រលោមលោកអាចជាកញ្ចក់មួយដែលឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម។ ស្នាដៃនិពន្ធរបស់អ្នកនិពន្ធខ្មែរល្បីៗដូចជាលោក ញ៉ុក ថែម ត្រូវបានគេទទួលស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវប្រលោមលោកសម័យថ្មីរបស់ខ្មែរតាមរយៈស្នាដៃដ៏ល្បីល្បាញពីរគឺ កុលាបប៉ៃលិន និង ផ្កាស្រពោន។ ប្រលោមលោក កុលាបប៉ៃលិន ដែលបានបោះពុម្ពនៅឆ្នាំ ១៩៣៦ បានរៀបរាប់ពីដំណើរជីវិត និងស្នេហារបស់យុវជនម្នាក់ឈ្មោះ ចៅចិត្រ នៅក្នុងតំបន់ប៉ៃលិនដែលសម្បូរដោយត្បូង។ ស្នាដៃនេះមិនត្រឹមតែជាប្រលោមលោកស្នេហានោះទេ តែវាក៏ជាការឆ្លុះបញ្ចាំងពីបញ្ហាគម្លាតវណ្ណៈក្នុងសង្គមផងដែរ។ ឯរឿង ផ្កាស្រពោន វិញបានបង្ហាញពីសាច់រឿងស្នេហាដ៏សោកសៅដែលបានបង្ហាញពីបញ្ហាប្រពៃណី និងជំនឿរវាងបុរសនិងស្ត្រី។ ក្រៅពីនេះ លោកក៏ជាអ្នកជំនាញបកប្រែផ្នែកព្រះពុទ្ធសាសនាដ៏ល្បីល្បាញ ដែលបានបកប្រែ និងនិពន្ធរឿង វេស្សន្ដរជាតក ឡើងវិញផងដែរ។ រីឯស្នាដៃរបស់លោក អ៊ឹម ថុក ភាគច្រើនជាប្រភេទរឿងខ្លី និងប្រលោមលោកដែលផ្ដោតលើបញ្ហាសង្គម។ ស្នាដៃល្បីៗរបស់លោកមានដូចជា ទិសដៅ និងការប្រមូលផ្ដុំ រឿងខ្លីរបស់អ៊ឹម ថុក។ រឿងទាំងនោះបានបង្ហាញពីការតស៊ូរបស់ប្រជាជនសាមញ្ញដើម្បីជីវភាពរស់នៅ ការប្រែប្រួលនៃសង្គម និងបញ្ហាប្រឈមផ្សេងៗដែលពួកគេបានជួបប្រទះ។ លោកបានប្រើប្រាស់ភាសាសាមញ្ញដើម្បីពណ៌នាពីការពិតក្នុងសង្គម ដែលធ្វើឲ្យស្នាដៃរបស់លោកមានភាពជិតស្និទ្ធជាមួយអ្នកអានគ្រប់ស្រទាប់វណ្ណៈ។ ចំំណែកលោក នូ ហាច មានស្នាដៃលេចធ្លោជាច្រើន ជាពិសេសប្រលោមលោក មាលាដួងចិត្ត និងកំណាព្យ ខ្ញុំ។ ប្រលោមលោក មាលាដួងចិត្ត ជារឿងស្នេហាដ៏សោកសៅនិងពោរពេញដោយទស្សនវិជ្ជា។ សាច់រឿងបានបង្ហាញពីស្នេហាដែលជួបឧបសគ្គរវាងនាង មាលារី ដែលជាកូនស្រីមន្ត្រី និងកំលោះសិស្សសាលាម្នាក់។ ក្រៅពីនេះ លោកក៏បាននិពន្ធកំណាព្យដ៏ល្បីមួយឈ្មោះ ខ្ញុំ ដែលបានបង្ហាញពីអត្តសញ្ញាណ និងមនោសញ្ចេតនារបស់មនុស្ស។ ស្នាដៃរបស់លោកមានលក្ខណៈពិសេសត្រង់ថា វាមានលក្ខណៈមនោសញ្ចេតនាជ្រាលជ្រៅ និងបានបញ្ចូលនូវទស្សនៈវិជ្ជាដ៏ខ្ពង់ខ្ពស់។ សម្រាប់់លោក ឈឹម ស៊ុម វិញ បានបន្សល់ទុកនូវប្រលោមលោកជាច្រើនដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអាននៅមុនសម័យខ្មែរក្រហម។ លោកបានប្រើប្រាស់ប្រលោមលោកជាមធ្យោបាយមួយដើម្បីបង្ហាញពីការពិតក្នុងសង្គម ហើយស្នាដៃរបស់លោកបានក្លាយជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីសង្គមនាសម័យកាលនោះ។ អ្នកនិពន្ធល្បីៗទាំងបួនរូបនេះបានបន្សល់ទុកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃជាច្រើន ដែលអាចជាគំរូដ៏ល្អសម្រាប់អ្នកនិពន្ធជំនាន់ក្រោយ។ ពួកគាត់ម្នាក់ៗមានមេរៀនពិសេសរៀងៗខ្លួន ដូចជាលោកញ៉ុក ថែម គឺជាគំរូរបស់អ្នកនិពន្ធដែលហ៊ានផ្លាស់ប្តូរ និងច្នៃប្រឌិត។ ។ ជាមួយនឹងចំណេះដឹងដ៏ជ្រៅជ្រះទាំងផ្នែកអក្សរសិល្ប៍បុរាណ និងការយល់ដឹងពីសភាពការណ៍សង្គម លោកបានបង្កើតស្នាដៃថ្មីមួយគឺប្រលោមលោកសម័យទំនើប។ បទពិសោធន៍របស់លោកបានបង្ហាញថា អ្នកនិពន្ធត្រូវចេះបញ្ចូលអត្តសញ្ញាណជាតិ និងសីលធម៌ល្អ ទៅក្នុងទម្រង់និពន្ធថ្មីៗ ដើម្បីឲ្យស្នាដៃមានភាពទាក់ទាញ និងស្ថិតស្ថេរ។ ភាសាសាមញ្ញ តែមានអត្ថន័យជ្រាលជ្រៅរបស់លោក គឺជាមេរៀនដ៏សំខាន់មួយសម្រាប់អ្នកនិពន្ធជំនាន់ក្រោយ។ ចំណែកលោក អ៊ឹម ថុក គឺជាគំរូរបស់អ្នកនិពន្ធដែលតំណាងឲ្យសំឡេងប្រជាជនសាមញ្ញ។ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយពីការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ហើយបានប្រើប្រាស់ចំណេះដឹងនេះដើម្បី ឆ្លុះបញ្ចាំងពីការពិតក្នុងសង្គម។ ស្នាដៃរបស់លោកបានបង្ហាញថា ការនិពន្ធមិនមែនគ្រាន់តែដើម្បីការកម្សាន្តនោះទេ តែវាជាមធ្យោបាយដ៏មានឥទ្ធិពលមួយដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមក្នុងសង្គម។ ដែលនេះជាគំរូដ៏ល្អសម្រាប់អ្នកនិពន្ធដែលចង់ចូលរួមចំណែកក្នុងការកែប្រែសង្គមតាមរយៈស្នាដៃរបស់ខ្លួន។ រីឯលោក នូ ហាច គឺជាគំរូរបស់អ្នកនិពន្ធដែលហ៊ានពង្រីកព្រំដែនអក្សរសិល្ប៍។ ជាមួយនឹងការសិក្សានៅបរទេស លោកបានបញ្ចូលនូវ ទស្សនៈវិជ្ជា និងភាពស្មុគស្មាញនៃអារម្មណ៍មនុស្ស ទៅក្នុងស្នាដៃរបស់លោក។ លោកបានបង្ហាញថា អក្សរសិល្ប៍ខ្មែរអាចមានលក្ខណៈអន្តរជាតិ និងអាចស្វែងយល់ពីប្រធានបទដ៏ស៊ីជម្រៅបាន។ អ្នកនិពន្ធជំនាន់ក្រោយអាចរៀនពីលោក នូ ហាច ថាត្រូវចេះរៀនសូត្រពីវប្បធម៌ និងចំណេះដឹងផ្សេងៗ ដើម្បីយកមកពង្រឹងស្នាដៃរបស់ខ្លួន។ ទន្ទឹមនឹងនេះលោក ឈឹម ស៊ុម បានបង្ហាញថា ប្រលោមលោកដែលមានលក្ខណៈប្រជាប្រិយអាចបន្សល់ទុកនូវសារៈសំខាន់បាន។ ជាមួយនឹងបទពិសោធន៍ក្នុងការចាប់អារម្មណ៍របស់អ្នកអាន លោកបាននិពន្ធរឿងដែល សាច់រឿងទាក់ទាញ ហើយក្នុងពេលជាមួយគ្នានោះក៏បានរិះគន់អំពីបញ្ហាសង្គមផងដែរ។ លោកជាគំរូសម្រាប់អ្នកនិពន្ធជំនាន់ក្រោយឲ្យចេះបង្កើតស្នាដៃដែលមានគុណភាព និងមានប្រយោជន៍ដល់សង្គម។ ស្នាដៃរបស់លោកបានបង្ហាញថា ប្រជាប្រិយភាព និងតម្លៃអប់រំអាចដើរទន្ទឹមគ្នាបាន។